នៅក្នុងបរិបទសេដ្ឋកិច្ចបច្ចុប្បន្ន ជាពិសេសនៅកម្ពុជា ការធ្វើការងារបន្ថែមច្រើនមុខ ឬហៅថា "Side Hustle" កំពុងក្លាយជាមធ្យោបាយដ៏មានប្រជាប្រិយភាព និងចាំបាច់សម្រាប់មនុស្សជាច្រើន។ នេះមិនមែនត្រឹមតែជាមធ្យោបាយបង្កើនប្រាក់ចំណូលប៉ុណ្ណោះទេ ប៉ុន្តែក៏ជាផ្នែកមួយនៃការអភិវឌ្ឍជំនាញផ្ទាល់ខ្លួន ការសម្របខ្លួនទៅនឹងទីផ្សារការងារដែលកំពុងផ្លាស់ប្តូរ និងការស្វែងរកភាពឯករាជ្យហិរញ្ញវត្ថុផងដែរ។ មធ្យោបាយនេះឆ្លុះបញ្ចាំងពីភាពរឹងមាំ និងភាពបត់បែនរបស់បុគ្គលម្នាក់ៗក្នុងការប្រឈមមុខនឹងសម្ពាធសេដ្ឋកិច្ច និងស្វែងរកឱកាសថ្មីៗ។ មានកត្តាជំរុញជាច្រើន ដែលនាំឱ្យបុគ្គលម្នាក់ៗសម្រេចចិត្តធ្វើការងារបន្ថែមលើសពីការងារប្រចាំរបស់ពួកគេ ដូចជា សេដ្ឋកិច្ច វិជ្ជាជីវៈ ឬដោយសារកត្តាផ្ទាល់ខ្លួន។ ការបង្កើនប្រាក់ចំណូលដើម្បីផ្គត់ផ្គង់ជីវភាព និងសម្រេចគោលដៅហិរញ្ញវត្ថុ គឺជាមូលហេតុចម្បង និងជាក់ស្តែងបំផុតដែលជំរុញឱ្យមនុស្សជាច្រើនធ្វើការងារច្រើនមុខ។ ជាមួយនឹងការកើនឡើងឥតឈប់ឈរនៃថ្លៃចំណាយនៅក្នុងទីក្រុងធំៗដូចជា ភ្នំពេញ ដែលរួមមានថ្លៃម្ហូបអាហារ ថ្លៃជួលផ្ទះ ថ្លៃធ្វើដំណើរ ថ្លៃអគ្គិសនី ថ្លៃទឹក និងថ្លៃសេវាផ្សេងៗទៀត។ សូម្បីតែបុគ្គលដែលមានការងារពេញម៉ោងមួយមុខ ក៏អាចនឹងជួបការលំបាកក្នុងការបំពេញតម្រូវការមូលដ្ឋានរបស់គ្រួសារផងដែរ។ ក្នុងស្ថានភាពបែបនេះ ប្រាក់ខែតែមួយមុខប្រហែលជាមិនគ្រប់គ្រាន់ដើម្បីរស់នៅបានសមរម្យ ឬដើម្បីសម្រេចគោលដៅហិរញ្ញវត្ថុធំៗដូចជា ការទិញផ្ទះ ការទិញរថយន្ត ការបង់ថ្លៃសិក្សាសម្រាប់កូនៗនៅសាលាល្អៗ ឬការសន្សំសម្រាប់ពេលចូលនិវត្តន៍ប្រកបដោយផាសុកភាពនោះឡើយ។ ហេតុដូច្នេះហើយ ការងារបន្ថែមផ្តល់ឱកាសក្នុងការបង្កើនប្រាក់ចំណូលយ៉ាងឆាប់រហ័សដែលអាចប្រើប្រាស់ដើម្បីទូទាត់បំណុល កាត់បន្ថយបន្ទុកហិរញ្ញវត្ថុ សន្សំសម្រាប់វិនិយោគ ឬបង្កើនមូលនិធិសង្គ្រោះបន្ទាន់។ ចំណុចមួយទៀតនោះទៀតគឺ ការស្វែងរកឯករាជ្យភាពហិរញ្ញវត្ថុ និងកាត់បន្ថយការពឹងផ្អែកលើប្រាក់ខែតែមួយមុខ ដោយការមានប្រភពចំណូលច្រើនមុខ ផ្តល់នូវអារម្មណ៍សន្តិសុខហិរញ្ញវត្ថុ និងកាត់បន្ថយភាពងាយរងគ្រោះចំពោះវិបត្តិសេដ្ឋកិច្ច ឬបញ្ហាការងារ។ នៅក្នុងទីផ្សារការងារបច្ចុប្បន្ន ភាពមិនប្រាកដប្រជាអាចកើតមានឡើងគ្រប់ពេល។ ប្រសិនបើប្រភពចំណូលមួយត្រូវបាត់បង់ដោយមិនបានរំពឹងទុក ឧទាហរណ៍ ការបាត់បង់ការងារប្រចាំ ការកាត់បន្ថយម៉ោងការងារ ការរៀបចំរចនាសម្ព័ន្ធក្រុមហ៊ុនឡើងវិញ ឬបញ្ហាអាជីវកម្ម នោះបុគ្គលនោះនៅតែមានប្រភពចំណូលផ្សេងទៀតដើម្បីទប់ទល់នឹងវិបត្តិនោះ។ នេះជួយកាត់បន្ថយហានិភ័យហិរញ្ញវត្ថុ សម្ពាធ និងការភ័យខ្លាចចំពោះអនាគត វាជាវិធីសាស្ត្រមួយក្នុងការកសាងភាពរឹងមាំផ្នែកហិរញ្ញវត្ថុផ្ទាល់ខ្លួន ឬគ្រួសារ។ ការធ្វើការងារបន្ថែមច្រើនមុខ ជាពិសេសការងារដែលខុសពីជំនាញស្នូលនៃការងារប្រចាំថ្ងៃ អាចជាឱកាសដ៏ល្អដើម្បីរៀនជំនាញថ្មីៗ ដែលមានតម្រូវការក្នុងទីផ្សារបច្ចុប្បន្ន។ លើសពីនេះ ការជួបមនុស្សថ្មីៗនៅក្នុងបរិយាកាសការងារផ្សេងគ្នា ក៏ជួយពង្រីកបណ្តាញទំនាក់ទំនងអាជីព ដែលអាចនាំមកនូវឱកាសថ្មីៗ គំនិតប្លែកៗ ឬដៃគូអាជីវកម្មនៅពេលអនាគត។ សម្រាប់មនុស្សមួយចំនួន ការងារបន្ថែមមិនមែនសុទ្ធតែផ្តោតលើប្រាក់ចំណូលនោះទេ វាអាចជាឱកាសដើម្បីបំពេញចំណង់ចំណូលចិត្ត ឬក្តីស្រមៃផ្ទាល់ខ្លួនរបស់ពួកគេ ដែលការងារប្រចាំមិនអាចផ្តល់ឱ្យបានពេញលេញ។ ប្រសិនបើគំនិតអាជីវកម្មនោះទទួលបានជោគជ័យ និងមានសក្តានុពលខ្ពស់ ពួកគេអាចនឹងពិចារណាផ្តោតលើវាជាការងារពេញម៉ោងនាពេលក្រោយ នេះអនុញ្ញាតឱ្យពួកគេប្រែក្លាយចំណង់ចំណូលចិត្តទៅជាប្រាក់ចំណូល។ មនុស្សមួយចំនួនជ្រើសរើសប្រើប្រាស់ពេលវេលាបន្ថែមរបស់ពួកគេ ដើម្បីបង្កើតប្រាក់ចំណូល អភិវឌ្ឍខ្លួនឯង និងរៀនអ្វីថ្មីៗ។ នេះជួយឱ្យពួកគេមានអារម្មណ៍ថាជីវិតរបស់ពួកគេកាន់តែមានប្រសិទ្ធភាព មានផលិតភាព និងមានគោលបំណង វាក៏អាចជាការបំបាត់ភាពធុញទ្រាន់ ឬការស្វែងរកភាពរីករាយតាមរយៈការបង្កើតអ្វីមួយដោយខ្លួនឯង ការផ្តល់តម្លៃដល់អ្នកដទៃ ឬការសម្រេចបាននូវសមិទ្ធផលតូចៗជាប្រចាំ។ ម្យ៉ាងវិញទៀត វាក៏អាចជាវិធីមួយដើម្បីគេចចេញពីទម្លាប់ដដែលៗនៃការងារប្រចាំថ្ងៃ និងទទួលបានបទពិសោធន៍ថ្មីៗ។ នៅក្នុងបរិបទសង្គម និងសេដ្ឋកិច្ចកម្ពុជាបច្ចុប្បន្ន បាតុភូតនៃការធ្វើការងារបន្ថែមច្រើនមុខអាចមើលឃើញយ៉ាងច្បាស់តាមរយៈ ឧទាហរណ៍ជាក់ស្តែងបំផុតពីរគឺ ហាងអនឡាញ និង អ្នកបើកបរ។ ឧទាហរណ៍ទាំងពីរនេះបង្ហាញពីរបៀបដែលបុគ្គលអាចប្រើប្រាស់បច្ចេកវិទ្យា ពេលវេលាទំនេរ និងធនធានផ្ទាល់ខ្លួនដើម្បីបង្កើតប្រភពចំណូលបន្ថែម។ ការលក់អនឡាញសំដៅលើការលក់ផលិតផល ឬសេវាកម្មតាមរយៈបណ្តាញអ៊ីនធឺណិត ជាពិសេសតាមរយៈបណ្តាញសង្គមដ៏ពេញនិយមនៅកម្ពុជាដូចជា Facebook Page Instagram TikTok Shop ឬតាមរយៈវេទិកាពាណិជ្ជកម្មអេឡិចត្រូនិកធំៗ។ ការចាប់ផ្តើមហាងអនឡាញមិនទាមទារដើមទុនច្រើនដូចការបើកហាងលក់រាយជាក់ស្តែងនោះទេ មិនចាំបាច់មានទីតាំងហាងជាក់លាក់ ជួលកន្លែងដែលមានតម្លៃថ្លៃ ឬបារម្ភពីរូបរាងហាងឡើយ។ នេះជាអត្ថប្រយោជន៍ដ៏សំខាន់មួយសម្រាប់អ្នកដែលមានការងារប្រចាំម្ចាស់ហាងអាចគ្រប់គ្រងការងារនេះក្រៅម៉ោងធ្វើការប្រចាំរបស់ពួកគេ ដូចជាឆ្លើយតបសារអតិថិជន អាប់ឡូតផលិតផលថ្មីៗ ផ្សព្វផ្សាយពាណិជ្ជកម្មតាមបណ្តាញសង្គម ឬរៀបចំការវេចខ្ចប់ និងដឹកជញ្ជូននៅពេលល្ងាច ពេលយប់ ឬចុងសប្តាហ៍ដែលទំនេរពីការងារគោល។ វាមិនមានម៉ោងកំណត់ច្បាស់លាស់ដែលត្រូវអង្គុយនៅហាងនោះទេ ដែលអនុញ្ញាតឱ្យពួកគេបែងចែកពេលវេលាបានដោយសេរី។ ឯការបើកបរតុកតុក ជាមធ្យោបាយពេញនិយម ក្នុងការធ្វើការងារបន្ថែម ព្រោះម៉ោងការងារបត់បែនដែលនេះគឺជាអត្ថប្រយោជន៍ដ៏ធំមួយ។ មិនថាពេលដែលពួកគេទំនេរ មិនថាពេលល្ងាច យប់ជ្រៅ ចុងសប្តាហ៍ ថ្ងៃឈប់សម្រាក ឬពេលព្រឹកព្រលឹមឡើយពួកគេអាចបានគ្រប់ពេលដែលផ្តល់ភាពងាយស្រួលដល់អ្នកដែលមានការងារពេញម៉ោងស្រាប់។ ម្យ៉ាងវិញទៀត វាមិនទាមទារបទពិសោធន៍ ឬជំនាញខ្ពស់ដោយគ្រាន់តែតម្រូវឲ្យមានប័ណ្ណបើកបរ មានយានយន្តផ្ទាល់ខ្លួនដែលមានសុវត្ថិភាព និងទូរស័ព្ទឆ្លាតវៃ។ ប្រាក់ចំណូលត្រូវបានបើកប្រចាំថ្ងៃ ឬប្រចាំសប្តាហ៍អាស្រ័យលើក្រុមហ៊ុន ដែលជួយដល់លំហូរសាច់ប្រាក់ផ្ទាល់ខ្លួនយ៉ាងឆាប់រហ័ស ស្របពេលនៅតាមទីក្រុងធំៗដូចជា ភ្នំពេញ សៀមរាប និងបាត់ដំបង តម្រូវការសេវាកម្មតុកតុកខ្ពស់។ នេះជាវិធីមួយដែលគេនិយមធ្វើដើម្បីបង្កើនប្រាក់ចំណូលបន្ថែម ហើយមិនត្រូវការការទាមទារដើមទុនច្រើន។ ទោះបីជាការធ្វើការងារបន្ថែមច្រើនមុខផ្តល់អត្ថប្រយោជន៍ជាច្រើនក៏ដោយ ក៏វាបាននាំមកនូវបញ្ហាប្រឈមជាច្រើនដែលទាមទារការគ្រប់គ្រង និងការត្រៀមខ្លួនឱ្យបានល្អ។ ការមិនបានត្រៀមខ្លួនអាចនាំឱ្យមានផលវិបាកអវិជ្ជមានយ៉ាងធ្ងន់ធ្ងរដល់សុខភាព ជីវិតផ្ទាល់ខ្លួន និងប្រសិទ្ធភាពការងារគោលផងដែរ។ បញ្ហាខ្វះពេលវេលា និងអស់កម្លាំងគឺជាបញ្ហាប្រឈមដ៏ធំបំផុតមួយ ព្រោះការធ្វើការងារច្រើនមុខបណ្តាលឱ្យពេលវេលាផ្ទាល់ខ្លួន ពេលវេលាជាមួយគ្រួសារ និងមិត្តភក្តិ ក៏ដូចជាពេលវេលាសម្រាកមានកម្រិត ឬត្រូវបាត់បង់ទាំងស្រុង។ ការគេងមិនគ្រប់គ្រាន់ជាប្រចាំ អាចនាំឱ្យមានការនឿយហត់ផ្លូវកាយ និងផ្លូវចិត្តខ្លាំងពេក ដែលជះឥទ្ធិពលអវិជ្ជមានយ៉ាងធ្ងន់ធ្ងរដល់សុខភាពរាងកាយ និងសុខភាពផ្លូវចិត្ត។ លើសពីនេះ ភាពនឿយហត់ក៏ប៉ះពាល់ដល់ប្រសិទ្ធភាពការងារប្រចាំ និងគុណភាពជីវិត ហានិភ័យនៃការអស់កម្លាំងដែលជាស្ថានភាពនៃការហត់នឿយទាំងកាយចិត្ត និងការបាត់បង់កម្លាំងចិត្ត ឬចំណង់ចំណូលចិត្តចំពោះការងារ មានកម្រិតខ្ពស់។ មួយវិញទៀតការគ្រប់គ្រងភារកិច្ច កាលវិភាគការងារច្រើនមុខ និងការបំពេញតាមការរំពឹងទុកពីការងារនីមួយៗ ទាមទារការគិតច្រើន ការរៀបចំផែនការខ្ពស់ និងបង្កសម្ពាធផ្លូវចិត្ត។ នៅពេលដែលថាមពល និងពេលវេលាត្រូវបានបែងចែកទៅការងារបន្ថែមច្រើនពេក ប្រសិទ្ធភាព និងគុណភាពនៃការងារប្រចាំថ្ងៃអាចនឹងធ្លាក់ចុះ។ ឧទាហរណ៍ ការមកធ្វើការយឺត ភាពយឺតយ៉ាវក្នុងការបំពេញភារកិច្ច ការធ្វើកំហុសឆ្គងច្រើនជាងមុន ឬការខ្វះការផ្តោតអារម្មណ៍។ នេះអាចប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ការវាយតម្លៃការងាររបស់អ្នក ការបាត់បង់ឱកាសរីកចម្រើនក្នុងអាជីពសំខាន់ ការឡើងតំណែង ឬការដំឡើងប្រាក់ខែ ឬសូម្បីតែប្រឈមនឹងការព្រមាន ការកាត់បន្ថយតួនាទី ឬការបាត់បង់ការងារប្រចាំ។ ការមានប្រភពចំណូលច្រើនមុខទាមទារការគ្រប់គ្រងហិរញ្ញវត្ថុឱ្យបានម៉ត់ចត់ ដើម្បីតាមដានចំណូល ចំណាយ ប្រាក់ចំណេញ និងលំហូរសាច់ប្រាក់ឱ្យបានត្រឹមត្រូវ។ ការមិនមានកំណត់ត្រាច្បាស់លាស់អាចនាំឱ្យមានការភាន់ច្រឡំ ការបាត់បង់លុយ ឬការលំបាកក្នុងការវាយតម្លៃពីប្រសិទ្ធភាពនៃការងារបន្ថែមនីមួយៗ។ ទន្ទឹមនឹងនេះនៅកម្ពុជា ប្រាក់ចំណូលពីការងារបន្ថែមអាចជាកម្មវត្ថុនៃពន្ធលើប្រាក់ចំណូល ឬពន្ធផ្សេងៗទៀត ដែលបុគ្គលត្រូវយល់ដឹង និងបំពេញកាតព្វកិច្ចឱ្យបានត្រឹមត្រូវ។ ការធ្វើការងារបន្ថែមច្រើនមុខនេះក៏ជួបហានិភ័យជាមួយក្រុមហ៊ុនមួយចំនួន ជាពិសេសក្រុមហ៊ុនធំៗ ឬក្រុមហ៊ុនដែលមានអាថ៌កំបាំងពាណិជ្ជកម្មខ្ពស់ អាចមានគោលការណ៍ហាមឃាត់ ឬដាក់កម្រិតលើបុគ្គលិករបស់ខ្លួនក្នុងការធ្វើការងារបន្ថែម។ ប្រសិនការហាមឃាត់នេះអាចទាក់ទងនឹងការងារដែលប្រកួតប្រជែងជាមួយក្រុមហ៊ុនបច្ចុប្បន្ន ការប្រើប្រាស់ទ្រព្យសម្បត្តិក្រុមហ៊ុនសម្រាប់ផលប្រយោជន៍ផ្ទាល់ខ្លួន ឬការលាតត្រដាងព័ត៌មានសង្ងាត់របស់ក្រុមហ៊ុន។ លើសពីនេះទៅទៀត ការមិនគោរពគោលការណ៍ទាំងនេះអាចនាំឱ្យមានបញ្ហាផ្នែកច្បាប់ធ្ងន់ធ្ងរ ការបាត់បង់ការងារប្រចាំ ឬការខូចខាតកេរ្តិ៍ឈ្មោះ ប្រសិនបើមិនមានការប្រុងប្រយ័ត្ន ឬការពិភាក្សាជាមួយថ្នាក់លើជាមុន។ បញ្ហាផ្សេងទៀត នោះគឺ បាត់បង់តុល្យភាពជីវិត និងការងារ នៅពេលដែលជីវិតទាំងមូលត្រូវបានលះបង់ដើម្បីការងារច្រើនមុខ តុល្យភាពរវាងជីវិតផ្ទាល់ខ្លួន នឹងត្រូវបាត់បង់។ នេះអាចបណ្តាលឱ្យមានបញ្ហាទំនាក់ទំនងក្នុងគ្រួសារ ដូចជា គ្មានពេលវេលាសម្រាប់ប្តី/ប្រពន្ធ កូនៗ ឬឪពុកម្តាយ បាត់បង់ចំណូលចិត្ត ឬសកម្មភាពសង្គមដែលធ្លាប់ចូលចិត្ត និងធ្វើឱ្យជីវិតមានអារម្មណ៍ធុញទ្រាន់ ឯកា ឬគ្មានភាពរីករាយ។ ដើម្បីសម្រេចបានជោគជ័យក្នុងការធ្វើការងារបន្ថែមច្រើនមុខ និងជៀសវាងបញ្ហាប្រឈមផ្សេងៗ បុគ្គលគួរអនុវត្តគន្លឹះសំខាន់ៗដូចខាងក្រោមដោយមានវិន័យខ្ពស់ ការតាំងចិត្ត និងការយល់ដឹងច្បាស់លាស់ពីដែនកំណត់ផ្ទាល់ខ្លួន។ មុននឹងចាប់ផ្តើមការងារបន្ថែមណាមួយ ត្រូវសួរខ្លួនឯងឱ្យបានច្បាស់ថា តើអ្វីជាមូលហេតុពិតប្រាកដដែលជំរុញឱ្យខ្ញុំធ្វើការងារនេះទេ។ ការយល់ដឹងពីមូលហេតុច្បាស់លាស់ជួយរក្សាការផ្តោតអារម្មណ៍ និងផ្តល់កម្លាំងចិត្តនៅពេលជួបការលំបាក។ កំណត់គោលដៅហិរញ្ញវត្ថុ ឬគោលដៅផ្ទាល់ខ្លួនឱ្យបានច្បាស់លាស់សម្រាប់រាល់ការងារបន្ថែម ដោយការកំណត់គោលដៅជួយឱ្យអ្នកដឹងពីអ្វីដែលត្រូវធ្វើ និងវាយតម្លៃវឌ្ឍនភាព។។ ត្រូវដឹងថាការងារប្រចាំគឺជាអាទិភាពចម្បង និងជាប្រភពចំណូលគោលដែលមានស្ថិរភាព ហើយការងារបន្ថែមមិនគួរជះឥទ្ធិពលអវិជ្ជមានដល់ប្រសិទ្ធភាព ឬគុណភាពនៃការងារប្រចាំឡើយ។។ មួយវិញទៀតត្រូវត្រៀមខ្លួនលះបង់ការងារបន្ថែមណាមួយ ប្រសិនបើវាប៉ះពាល់ដល់អាជីពគោល ឬសុខភាពផ្ទាល់ខ្លួន។ កុំទទួលការងារច្រើនលើសលប់ដែលធ្វើឱ្យអ្នកហត់នឿយ ឬធ្វើឱ្យគុណភាពការងារធ្លាក់ចុះ រៀនបដិសេធការងារដែលហួសពីសមត្ថភាព ឬពេលវេលា។ ការនិយាយ "ទេ" ទៅកាន់ឱកាសដែលមិនសមស្រប គឺជារឿងសំខាន់ដើម្បីរក្សាបាននូវតុល្យភាព និងការពារខ្លួនពីការហត់នឿយ។ រក្សាភាពវិជ្ជមាន និងរៀនពីបទពិសោធន៍ ដោយគិតថាការជួបប្រទះការលំបាក បញ្ហាប្រឈម ឬសូម្បីតែការបរាជ័យតូចៗ គឺជារឿងធម្មតាហើយ រក្សាភាពវិជ្ជមាន រៀនពីកំហុស និងបន្តទៅមុខ។ កុំបាក់ទឹកចិត្តងាយៗ។ ត្រូវមានភាពបត់បែនក្នុងការកែសម្រួលផែនការ ឬស្វែងរកការងារបន្ថែមប្រភេទផ្សេង ប្រសិនបើស្ថានភាពទីផ្សារផ្លាស់ប្តូរ ឧទាហរណ៍ ឈប់លក់ផលិតផលមួយទៅលក់ផលិតផលផ្សេង ឬប្តូរពីបើកបរទៅបង្រៀនភាសា។ ថែរក្សាសុខភាពផ្លូវកាយ និងផ្លូវចិត្តឱ្យបានល្អបំផុតដោយការគេងគ្រប់គ្រាន់គឺជាមូលដ្ឋានគ្រឹះនៃសុខភាពល្អ ថាមពល និងប្រសិទ្ធភាពការងារ។ ទោះជាមានពេលវេលាតិចតួច ក៏គួរហាត់ប្រាណខ្លីៗជាប្រចាំ ឧទាហរណ៍ ១៥-៣០ នាទី ដូចជា ការរត់ ដើរ រាំ ឬយូហ្គា ដើម្បីរក្សាសុខភាពរាងកាយ កាត់បន្ថយភាពតានតឹង និងបង្កើនថាមពល។ កំណត់ពេលវេលាជាក់លាក់សម្រាប់សម្រាក លំហែអារម្មណ៍ លេងកីឡា ឬចំណាយពេលជាមួយគ្រួសារ និងមិត្តភក្តិ ការសម្រាកជួយបញ្ចូលថាមពលឡើងវិញ បំបាត់ភាពតានតឹង និងការពារការអស់កម្លាំង។ បើអាច គួរមានគណនីធនាគារដាច់ដោយឡែកសម្រាប់ប្រាក់ចំណូល និងចំណាយដែលទាក់ទងនឹងការងារបន្ថែម ដើម្បីងាយស្រួលតាមដានចំណូល ចំណាយ និងប្រាក់ចំណេញ។ កត់ត្រារាល់ចំណូល និងចំណាយដែលពាក់ព័ន្ធនឹងការងារបន្ថែមដោយប្រុងប្រយ័ត្ន អាចប្រើ Excel ឬកម្មវិធីគណនេយ្យតូចៗ។ ប្រសិនបើប្រាក់ចំណូលពីការងារបន្ថែមមានចំនួនច្រើន ឬមានលក្ខណៈជាអាជីវកម្ម គួរពិគ្រោះជាមួយអ្នកជំនាញពន្ធដារដើម្បីយល់ពីកាតព្វកិច្ចពន្ធ និងជៀសវាងបញ្ហាទៅថ្ងៃក្រោយ។ គួរតែពិនិត្យមើលកិច្ចសន្យាការងារ ឬគោលការណ៍របស់ក្រុមហ៊ុនប្រចាំរបស់អ្នកថា តើមានការរឹតបន្តឹងលើការងារបន្ថែមដែរឬទេ។ ព្រោះ ក្រុមហ៊ុនខ្លះអាចហាមឃាត់ការងារបន្ថែមដែលប្រកួតប្រជែងជាមួយក្រុមហ៊ុនបច្ចុប្បន្ន ការប្រើប្រាស់ទ្រព្យសម្បត្តិក្រុមហ៊ុនសម្រាប់ផលប្រយោជន៍ផ្ទាល់ខ្លួន ឬការលាតត្រដាងព័ត៌មានសំខាន់របស់ក្រុមហ៊ុន។ អ្វីដែលសំខាន់មួយទៀតនោះគឺជៀសវាងជម្លោះផលប្រយោជន៍ត្រូវប្រាកដថាការងារបន្ថែមរបស់អ្នកមិនប្រកួតប្រជែងជាមួយក្រុមហ៊ុនប្រចាំ ឬមិនប៉ះពាល់ដល់កិត្តិយសរបស់ក្រុមហ៊ុនឡើយ។ បើចាំបាច់ អាចពិភាក្សាជាមួយថ្នាក់លើដើម្បីទទួលបានការអនុញ្ញាត ឬដំបូន្មាន ដើម្បីជៀសវាងបញ្ហាដែលអាចកើតមានព្រោះ ភាពស្មោះត្រង់ និងតម្លាភាពគឺសំខាន់ណាស់។ សរុបមកការធ្វើការងារបន្ថែមច្រើនមុខ គឺជាបាតុភូតមួយដែលឆ្លុះបញ្ចាំងពីភាពរឹងមាំ និងភាពបត់បែនរបស់បុគ្គលម្នាក់ៗក្នុងការប្រឈមមុខនឹងសម្ពាធសេដ្ឋកិច្ច និងស្វែងរកឱកាសថ្មីៗ។ ការរៀបចំផែនការល្អ ការគ្រប់គ្រងពេលវេលា និងការតាំងចិត្ត អាចក្លាយជាមធ្យោបាយដ៏មានប្រសិទ្ធភាពក្នុងការបង្កើនប្រាក់ចំណូល អភិវឌ្ឍខ្លួនឯង និងសម្រេចបានគោលដៅផ្ទាល់ខ្លួនប្រកបដោយជោគជ័យ និងនិរន្តរភាព។